នំបាញ់បែវ គឺជាបង្អែមខ្មែរមួយប្រភេទដែលមានឱជារសឈ្ងុយឆ្ងាញ់ ជាទីពេញចិត្តរបស់ប្រជាពលរដ្ឋគ្រប់វ័យ និងមានអាយុកាលយូរលង់ណាស់មកហើយ។ ដើម្បីចាប់ផ្តើមធ្វើនំបាញ់បែវដ៏ឈ្ងុយឆ្ងាញ់នេះ យើងត្រូវតែប្រាកដថា យើងបានត្រៀមរាល់គ្រឿងផ្សំ ទាំងអស់គ្រប់គ្រាន់ និងត្រឹមត្រូវតាមបរិមាណហើយ។ គ្រឿងផ្សំសំខាន់ៗរួមមាន សំបកនំបាញ់បែវ ម្សៅអង្ករខ្សាយ ១ខាំកន្លះ ម្សៅឆា ៦ ស្លាបព្រាបាយ ស្ករស ៤ ស្លាបព្រាបាយ អំបិល ១ភាគ៤ ស្លាបព្រាកាហ្វេ ទឹក ២០០ មីលីលីត្រ និងខ្ទិះដូង ២៥០ មីលីលីត្រ។ ស្នូលសណ្តែក គឺសណ្ដែកបាយបករួច ២ ទៅ ៥ ខាំ ទឹក ៣០០ មីលីលីត្រ ខ្ទះដូង ៣០០ មីលីលីត្រ រឺ ៣ ខាំ ស្ករស ៤ ស្លាបព្រាបាយ អំបិល កន្លះ ស្លាបព្រាកាហ្វេ សាច់ដូងកោស ២ ខាំ។ ជំហានដំបូងដែលមានសារៈសំខាន់បំផុតក្នុងការធ្វើនំបាញ់បែវ គឺការរៀបចំស្នូលសណ្តែកឱ្យបានល្អ និងមានរសជាតិឈ្ងុយឆ្ងាញ់។ យើងត្រូវលាងសណ្តែកបាយឱ្យបានស្អាត រួចដាក់វាត្រាំទឹកយ៉ាងតិច ៤-៥ ម៉ោង ឬមួយយប់ ដើម្បីឱ្យសណ្ដែកទន់ល្អ រួចសិមលាងឱ្យជ្រះល្អ។ យើងត្រូវចាក់ទឹក ៣០០ មីលីលីត្រ ចូលក្នុងឆ្នាំង រួចដាក់សណ្ដែកបាយដែលត្រាំហើយចូល និងស្ងោររហូតដល់សណ្ដែកផុយល្អ។ ពេលសណ្ដែកផុយហើយ ចាក់ទឹកចេញឱ្យអស់ បើនៅសល់ទឹក រួចដាក់សណ្ដែកចូលម៉ាស៊ីនកិន ឬបុក ឱ្យម៉ដ្ឋ។ បន្ទាប់មកទៀត លីងស្នូល ដាក់ទឹកខ្ទិះដូង ៣០០ មីលីលីត្រ ចូលក្នុងខ្ទះ កូរឱ្យឡើងពុះបន្តិច រួចដាក់សណ្ដែកបាយដែលកិនហើយចូល។ យើងត្រូវបន្ថែមស្ករស ៤ ស្លាបព្រាបាយ និងអំបិល កន្លះ ស្លាបព្រាកាហ្វេ កូរចុះឡើងរហូតដល់ស្នូលស្ងួតល្អ ហើយអាចមូលជាដុំៗបាន។ រួចហើយ យើងយកសាច់ដូងកោសចាក់ចូល និងកូរលាយឱ្យសព្វ រួចដួសទុកឱ្យត្រជាក់។ ពេលត្រជាក់អាចមូលជាដុំមូលតូចៗតាមទំហំនំដែលចង់បាន។ ជាបន្ទាប់ គឺជាជំហាននៃការរៀបចំសំបកនំបាញ់បែវ ដែលមានសារៈសំខាន់ណាស់ ដើម្បីធ្វើឱ្យនំនេះមានសភាពទន់ និងមានរូបរាងស្អាត។ របៀបធ្វើគឺ យើងត្រូវលាយម្សៅអង្ករខ្សាយ ១ខាំកន្លះ ម្សៅឆា ៦ ស្លាបព្រាបាយ ស្ករស ៤ ស្លាបព្រាបាយ និងអំបិល ១ភាគ៤ ស្លាបព្រាកាហ្វេ ចូលក្នុងចានធំមួយ រួចលាយគ្រឿងផ្សំស្ងួតចូលគ្នាឱ្យសព្វ។ ក្រោយមកទៀត យើងបន្ថែមទឹក និងខ្ទិះដូង ដោយចាក់ទឹក ២០០ មីលីលីត្រ និងខ្ទិះដូង ២៥០ មីលីលីត្រ ចូលបន្តិចម្ដងៗ រួចកូរឱ្យសព្វ រហូតដល់ម្សៅរលាយចូលគ្នាជាល្បាយម៉ដ្ដរលោងល្អ ប៉ុន្តែយើងអាចច្រោះម្សៅម្ដងទៀតដើម្បីឱ្យប្រាកដថាវាគ្មានកករ។ យើងត្រូវទុកល្បាយម្សៅចោលប្រហែល ១៥-២០ នាទី មុននឹងចាប់ផ្តើមចំហុយ។ ជំហានបន្ទាប់ ក្រោយពីរៀបចំសំបកនំបាញ់បែវរួចហើយ យើងទៅមើលពីរបៀបចំហុយវាវិញម្ដង។ ជាដំបូង យើងរៀបចំឆ្នាំងចំហុយដោយដាក់ដាំទឹកឱ្យពុះ ដើម្បីបង្កើតកំដៅសម្រាប់ចំហុយនំបាញ់បែវ។ ក្រោយមកទៀត រកចានគោមតូចៗ ឬពែងដែលធន់កម្ដៅ អាចជាចានសេរ៉ាមិច ឬកែវតូចៗ ដោយលាបខ្លាញ់បន្តិចនៅបាតចានដើម្បីកុំឱ្យជាប់សាច់នំ។ ពេលទឹកពុះ យើងត្រូវដាក់ចានគោមចូលក្នុងឆ្នាំងចំហុយឱ្យក្ដៅបន្តិច ប្រហែលជា ១ នាទី។ បន្ទាប់មក ចាក់ល្បាយម្សៅចូលក្នុងចានគោម គឺប្រហែល ១ភាគ៣ នៃកម្ពស់ចាន។ យើងត្រូវគ្របឆ្នាំងចំហុយទុកប្រហែល ៥ទៅ៧ នាទី ឬរហូតដល់ឃើញថាសាច់ម្សៅចាប់ផ្តើមឡើងថ្លា។ ពេលសំបកនំចាប់ផ្តើមឆ្អិន យើងយកដុំស្នូលសណ្តែកមកដាក់នៅចំកណ្ដាលចានម្ដងមួយៗ។ ក្រោយពេលដាក់ស្នូលចូលក្នុងសំបកនំនីមួយៗរួចហើយ យើងត្រូវយកល្បាយម្សៅដែលនៅសល់មកចាក់ពីលើចានម្ដងមួយៗ ដែលអាចចាក់គ្របពីលើ ឬត្រឹមពាក់កណ្ដាលស្នូលក៏បាន។ យើងត្រូវគ្របគម្របឆ្នាំង និងបន្តចំហុយរហូតដល់នំឆ្អិនថ្លា និងទន់ល្អ ប្រហែលជា ៥ទៅ៧ នាទី អាស្រ័យលើទំហំនំ។ ពេលនំឆ្អិនហើយ ស្រង់ចេញពីឆ្នាំងចំហុយ ទុកឱ្យត្រជាក់បន្តិច រួចអាចដួសចេញពីចានបាន។ យើងអាចបរិភោគនំបាញ់បែវពេលទើបតែចំហុយក្ដៅៗ ឬចាំដាក់ក្នុងទូទឹកកកឱ្យត្រជាក់សិនក៏បាន។ ជាទូទៅ គេអាចដាក់បន្ថែម សាច់ដូងកោសស្រស់ ឬ ល្ងលីង នៅពីលើដើម្បីបង្កើនរសជាតិ និងសោភ័ណភាព។ ជួនកាល គេក៏អាចធ្វើទឹកខ្ទិះដូងខាប់ៗសម្រាប់បរិភោគជាមួយនំបាញ់បែវបានដែរ។